រចនាបថព្រៃក្មេង គឺជាដំណាក់កាលមួយនៃស្ថាបត្យកម្មខ្មែរបុរាណ ដែលមានការរីកចម្រើននៅចន្លោះឆ្នាំ ៦៥៥ ដល់ ៦៨១ នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី១ ដែលមានរាជធានីនៅអង្គរបុរី។ រចនាបថនេះបន្តពីសម្បូណ៍ព្រៃគុក ហើយមានលក្ខណៈពិសេសប្លែកពីគេ ទាំងផ្នែកស្ថាបត្យកម្ម បដិមា និងក្បាច់រចនា។ មានប្រាសាទល្បីៗដែលត្រូវបានសាងសង់ក្នុងរចនាបថព្រៃក្មេង ។ ប្រាសាទព្រៃក្មេង (ខេត្តសៀមរាប)។ ប្រាសាទស្វាយព្រាម (ផ្នែកបុរាណជាងគេ) នៅ (ខេត្តសៀមរាប)។ ប្រាសាទភ្នំបាសិទ្ធ (ផ្នែកទ្វារខាងកើត) (ខេត្តកណ្តាល)។ ប្រាសាទព្រៃប្រាសាទ (ផ្នែកតួប៉មខាងត្បូង និងផ្នែកតួប៉មខាងលើ) (ខេត្តសៀមរាប)។ ប្រាសាទអណ្តែត (ខេត្តកំពង់ធំ)។ ស្ថាបត្យកម្មក្នុងរចនាបថនេះ ភាគច្រើនជាប្រាសាទទោល សាងសង់ពីឥដ្ឋ ដែលមានលំនាំស្រដៀងទៅនឹងរចនាបថសម្បូណ៍ព្រៃគុកដែរ។ ជញ្ជាំងប្រាសាទទទួលបានការលម្អដោយបង្អួចបញ្ឆោត ដែលមានរាងស្រដៀងនឹងប្រាសាទអណ្តែត។ ផ្តែរក្នុងរចនាបថព្រៃក្មេង មានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយក្បាច់រចនាកាន់តែសម្បូរបែប និងល្អិតល្អន់។ ក្បាច់ភ្ញីទេស (ស្លឹកឈើ) បានក្លាយជាលំនាំសំខាន់។ ក្បាច់រង្វង់ចំនួន ៣ នៅលើដងធ្នូ ដែលធ្លាប់លម្អដោយរូបមនុស្ស បានប្ដូរមកជាក្បាច់ផ្កាឈូកបន្ទះវិញ។ ចំណែកឯសត្វមករនៅចុងសងខាងដងធ្នូ ត្រូវបានជំនួសដោយក្បាច់ស្លឹក ឬក្បាច់ខ្យងហៀន។ ដងធ្នូមានរាងត្រង់ លម្អដោយក្បាច់ផ្កាច័ន្ទ និងក្បាច់ពងត្រីនៅជុំវិញ។ ពីក្រោមដងធ្នូ មានការលម្អដោយក្បាច់រំយោល និងក្បាច់កម្រងផ្កា ហើយមានក្បាច់ស្លឹកបន្ទះធំៗស្ថិតនៅចន្លោះក្បាច់ទាំងពីរនេះ។ សសរពេជ្រនៅតែមានរាងមូលដូចបំពង់ដដែល ប៉ុន្តែត្រូវបានរចនា និងតុបតែងលម្អកាន់តែវិសេសឡើង។ លក្ខណៈបដិមាបានយកលំនាំតាមរចនាបថសម្បូណ៍ព្រៃគុក មានទំហំតូច ហើយពុំសូវកាច់ចង្កេះដូចសម័យមុនទេ ពេលខ្លះមានជំហរត្រង់។ សម្លៀកបំពាក់របស់ទេវរូបភេទប្រុសមានពីរប្រភេទ មួយប្រភេទជាសំពត់សារបាប់រុំជុំវិញចង្កេះ ដែលទម្លាក់ជាយធ្លាក់សំយាកមកខាង និងមួយប្រភេទទៀតស្លៀកសំពត់សារបាប់ដែលមានផ្នត់វែងធ្លាក់ចុះមកក្រោម។ ឯទេវរូបភេទស្រីស្លៀកសំពត់សារបាប់ឡើងហួសចង្កេះ ទម្លាក់ផ្នត់សំពត់មកក្រៅចំពីខាងមុខ រាងដូចផ្លែត្រប់សណ្ដាយ ហើយរឹតដោយឈ្នួត ឬខ្សែក្រវាត់រាងសំប៉ែតលើចង្កេះសំពត់។ ក្នុងចំណោមបដិមាទាំងអស់ ទេវរូបហរិហរៈ មកពីប្រាសាទអណ្តែត ខេត្តកំពង់ធំ គឺជាបដិមាដែលគួរឱ្យចាប់អារម្មណ៍ និងកោតសរសើរបំផុត។ បដិមានេះឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងបច្ចេកទេសខ្ពស់របស់សិល្បករក្នុងការឆ្លាក់បដិមាឱ្យមានរាងរៅសមសួនល្អឥតខ្ចោះ។